ការបរបាញ់តាមបែបប្រពៃណីមើលឃើញសត្វព្រៃថាជាប្រភពអាហារ និងធនធានសម្រាប់ប្រើប្រាស់ក្នុងកម្រិតមូលដ្ឋាន។